ជំនាងផ្ទះគឺជាវិញ្ញាណក្ខន្ធឬទេវតាដែលថែរក្សាផ្ទះសម្បែងនិងអ្នករស់នៅក្នុងផ្ទះ។ ប្រជាជនខ្មែរជឿថាជំនាងផ្ទះអាចជាវិញ្ញាណក្ខន្ធម្ចាស់ដីដើមឬម្ចាស់ផ្ទះចាស់ដែលបានចែកឋានទៅហើយឬជាទេវតាដែលត្រូវបានចាត់ឲ្យមកថែរក្សា។ ម្យ៉ាងទៀតជំនាងផ្ទះត្រូវបានតាំងនៅក្នុងផ្ទះនៅបរិវេណផ្ទះដែលនៅកន្លែងខ្ពស់មានពន្លឺស្អាតស្អំនិងបែរមុខទៅរកទិសសមរម្យ។ ជួនកាលមានតាំងនៅជ្រុងណាមួយនៃផ្ទះ ឬមានទូដាក់ព្រះពុទ្ធរូបតូចមួយផងដែរ។ ចំពោះរូបតំណាងជំនាងផ្ទះ មិនមានការកំណត់រូបរាងទូទៅរបស់ជំនាងផ្ទះជាក់លាក់ណាមួយឡើយ។ ចំណែកការសែន ម្ចាស់ផ្ទះតែងតែសែនជំនាងផ្ទះជារៀងរាល់ថ្ងៃដោយសំពះអុជធូបបួងសួងសុំសេចក្ដីសុខ។ ពិធីសែនព្រេនធំៗធ្វើឡើងនៅពេលចូលផ្ទះថ្មី ចូលឆ្នាំខ្មែរឬនៅពេលគ្រួសារមានរឿងមិនស្រួលដើម្បីសុំសេចក្តីសុខនិងការពារឧបទ្រពចង្រៃ។ រីឯគ្រឿងសែនជំនាងផ្ទះរួមមានបាយសី ស្លាធម៌ ផ្កា ទៀន ធូប ផ្លែឈើ នំចំណី ទឹក តែ ឬភេសជ្ជៈផ្សេងៗ។ ចំណែកសាច់សត្វមិនអាចយកមកសែនចំពោះជំនាងផ្ទះបានទេ ព្រោះជាជំនឿពីបុរាណកាល។ ជំនឿរបស់ខ្មែរជឿថាជំនាងផ្ទះជួយឲ្យក្រុមគ្រួសារជៀសផុតពីគ្រោះទាំងឡាយ គ្រួសារមានសេចក្ដីសុខ រកទទួលទានមានបានជាដើម។